ផ្សារបណ្ដែតទឹកនៅកម្ពុជា បច្ចុប្បន្នមានលក្ខណៈរីកចម្រើនជាងកាលសម័យបុរាណ ពីព្រោះទន្លេគឺជាឆ្អឹងខ្នងនៃពាណិជ្ជកម្មនៅកម្ពុជា ទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ គឺជាផ្លូវដឹកជញ្ជូនដ៏សំខាន់សម្រាប់ការដឹកជញ្ជូនទំនិញ និងមនុស្ស ព្រមទាំងការជួញដូរនៅលើទូកផងដែរ។ សព្វថ្ងៃក៏មានលក្ខណៈពិសេសមួយទៀតគឺប្រព័ន្ធទន្លេ និងបឹងបួដ៏ធំទូលាយ ដែលបានបង្កើតនូវទម្រង់ពាណិជ្ជកម្មប្លែកៗគួរជាទីចាប់អារម្មណ៍។ ក្នុងចំណោមទម្រង់ទាំងនោះ ផ្សារបណ្តែតទឹក និង ពាណិជ្ជកម្មតាមដងទន្លេ ដើរតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជនដែលរស់នៅតាមតំបន់ជាប់មាត់ទឹក។ ទម្រង់ពាណិជ្ជកម្មបែបនេះមិនត្រឹមតែជាសកម្មភាពសេដ្ឋកិច្ចដ៏សកម្មប៉ុណ្ណោះទេ តែវាបង្ហាញពីភាពប៉ិនប្រសប់របស់ប្រជាជនកម្ពុជាក្នុងការសម្របខ្លួនទៅនឹងបរិស្ថានធម្មជាតិ។ ហើយវាក៏ជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់បានពីវប្បធម៌ ប្រពៃណី និងអត្តសញ្ញាណជាតិ ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏ស៊ីជម្រៅរវាងមនុស្ស និងធនធានទឹកធម្មជាតិ។ ផ្សារបណ្តែតទឹកគឺជាទិដ្ឋភាពដ៏រស់រវើក និងទាក់ទាញភ្នែកបំផុតមួយនៅក្នុងប្រទេសកម្ពុជា។ ដែលអាចប្រទះឃើញជាញឹកញាប់នៅតាមតំបន់មួយចំនួនដែលមានដងទន្លេធំៗ ដូចជាទន្លេមេគង្គ ទន្លេសាប ឬបឹងទន្លេសាបជាដើម។ ទីកន្លែងទាំងនេះបានក្លាយទៅជាចំណុចកណ្ដាលនៃការជួញដូរ ដោយអ្នកលក់ដូរបានប្រើប្រាស់ទូកគ្រប់ប្រភេទ ចាប់ពីទូកតូចៗ ដែលអាចផ្ទុកមនុស្សម្នាក់ៗ រហូតដល់ទូកធំៗ ដែលមានទំហំធំល្មមសម្រាប់ផ្ទុកទំនិញជាច្រើនតោន។ ទូកនីមួយៗត្រូវបានរៀបចំយ៉ាងស្អាតបាត ប្រៀបដូចជាហាងលក់ទំនិញចល័តមួយអណ្ដែតលើផ្ទៃទឹក។ ទេសភាពនេះបង្ហាញពីភាពស្វាហាប់ និងភាពប៉ិនប្រសប់របស់ប្រជាជនខ្មែរក្នុងការសម្របខ្លួនទៅនឹងបរិស្ថានទឹកជុំវិញខ្លួន។ ទំនិញ និងអាហារ ដែលត្រូវបានដាក់លក់នៅលើទឹកមានភាពសម្បូរបែបគួរឱ្យភ្ញាក់ផ្អើល។ គេអាចរកឃើញបន្លែស្រស់ៗបៃតងខ្ចី ដែលទើបតែប្រមូលផលពីចំការក្បែរមាត់ទឹក ផ្លែឈើតាមរដូវកាលដែលមានរសជាតិផ្អែមឆ្ងាញ់ និងត្រីស្រស់ៗគ្រប់ប្រភេទ។ មិនតែប៉ុណ្ណោះ គ្រឿងសមុទ្រមួយចំនួនក៏ត្រូវបាននាំយកមកលក់ផងដែរ ទោះបីជាមានប្រភពពីទឹកប្រៃក៏ដោយ។ ក្រៅពីវត្ថុធាតុដើម ផ្សារបណ្តែតទឹកក៏មានលក់មុខម្ហូបអាហារសម្រន់ និងភេសជ្ជៈជាច្រើនមុខទៀត ដែលត្រូវបានចម្អិនភ្លាមៗនៅលើទូក ដើម្បីបំពេញតម្រូវការរបស់អ្នកធ្វើដំណើរ និងអ្នកស្រុក។ អ្នកលក់ភាគច្រើនគឺជាអ្នកស្រុកដែលរស់នៅតាមដងទន្លេ ឬបឹង ហើយពួកគេបានប្រមូលផលកសិកម្ម ឬនេសាទដោយផ្ទាល់ពីតំបន់ជុំវិញ ដែលធានាបាននូវភាពស្រស់ និងគុណភាព។ ទិដ្ឋភាពនៃការជួញដូរនេះ មិនត្រឹមតែជាសកម្មភាពពាណិជ្ជកម្មប៉ុណ្ណោះទេ ហើយក៏ជាបទពិសោធន៍វប្បធម៌ដ៏គួរឱ្យចងចាំមួយសម្រាប់អ្នកទេសចរណ៍ផងដែរ។ ការទិញទំនិញតាមជើងទឹក គឺជាទម្រង់ពាណិជ្ជកម្មមួយដែលបង្ហាញយ៉ាងច្បាស់ពីការពឹងផ្អែករបស់ប្រជាជនកម្ពុជាទៅលើធនធានធម្មជាតិពីទន្លេ និងបឹង។ នៅតាមតំបន់ដែលមានផ្សារបណ្តែតទឹក ឬសកម្មភាពជួញដូរតាមដងទន្លេ អ្នកទិញអាចរកបាននូវ ត្រីស្រស់ៗ គ្រប់ប្រភេទ។ ដែលរាប់ចាប់ពីត្រីប្រា ត្រីរស់ ត្រីឆ្ពិន រហូតដល់ត្រីធំៗដូចជាត្រីគល់រាំង ឬត្រីឆ្លាំង ដែលទើបតែចាប់បានថ្មីៗពីទន្លេមេគង្គ ទន្លេសាប ឬបឹងទន្លេសាប។ រីឯតម្លៃត្រីក៏មានភាពសមរម្យ ដែលធ្វើឲ្យវាជាជម្រើសដ៏ល្អសម្រាប់ជីវភាពប្រចាំថ្ងៃ។ បន្ថែមពីលើត្រី គេក៏អាចរកឃើញ គ្រឿងសមុទ្រ មួយចំនួនដែលត្រូវបាននាំយកមកលក់ដោយអ្នកនេសាទផងដែរ ដូចជាបង្គាធំៗ ក្ដាម ខ្យង និងអយស្ទ័រ ដែលមានប្រភពចេញពីតំបន់ទឹកសាប ឬតំបន់ដែលជាប់នឹងមាត់សមុទ្រ។ គ្រឿងសមុទ្រទាំងនេះត្រូវបានប្រមូលផលដោយប្រុងប្រយ័ត្ន និងដឹកជញ្ជូនមកដល់ផ្សារបណ្តែតទឹកយ៉ាងឆាប់រហ័ស ដើម្បីរក្សាភាពស្រស់របស់វា។ អ្វីដែលកាន់តែពិសេសនោះគឺ បន្លែដែលដុះក្នុងទឹក ដូចជាត្រកួន ផ្ទី ខាត់ណាទឹក ដើមឈូក និងបន្លែទឹកផ្សេងៗទៀត ដែលជាអាហារបន្លែដ៏សំខាន់សម្រាប់ប្រជាជនខ្មែរ។ ជាចុងក្រោយ ផ្សារបណ្តែតទឹក និងពាណិជ្ជកម្មតាមដងទន្លេ គឺជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់បានពីជីវិតរស់នៅ និងវប្បធម៌របស់ប្រជាជនកម្ពុជា។ វាបង្ហាញពីភាពច្នៃប្រឌិត ភាពប៉ិនប្រសប់ក្នុងការសម្របខ្លួនទៅនឹងបរិស្ថានធម្មជាតិ និងទំនាក់ទំនងដ៏ស៊ីជម្រៅរវាងមនុស្ស និងធម្មជាតិ។ លើសពីនេះ វត្តមាននៃផ្សារទាំងនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាបាននូវអត្តសញ្ញាណវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា។ ហើយធ្វើឲ្យវាជាទិដ្ឋភាពដ៏គួរឱ្យកោតសរសើរ និងជាមរតកដ៏មានតម្លៃដែលត្រូវតែថែរក្សាសម្រាប់មនុស្សជំនាន់ក្រោយ។